ការដាំដើមដូងទាមទារការយកចិត្តទុកដាក់ និងការថែទាំត្រឹមត្រូវ ដើម្បីទទួលបានផលល្អ។ ដំណើរការនេះអាចបែងចែកជាដំណាក់កាលសំខាន់ៗដូចជា ការជ្រើសរើសពូជដូង ការរៀបចំកន្លែងដាំដុះ ការដាំ និងថែទាំ។ សម្រាប់ការជ្រើសរើសពូជដូង យើងត្រូវជ្រើសរើសពូជដូងណាដែលល្អ និងមានទិន្នផលខ្ពស់។ ពួកគេត្រូវយកដូងណាដែលមានអាយុចន្លោះពី ៩ ទៅ ១២ ខែ ហើយមានសម្បកស្អាត និងគ្មានដំបៅ។ ចំណែកឯការដាំដុះដូងវិញ ត្រូវជ្រើសរើសទីតាំងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់។ ក្នុងដំណាក់កាលបន្ទាប់ ត្រូវជីករណ្ដៅដែលមានទំហំប្រហែល ១ ម៉ែត្រការ៉េ ជម្រៅ ០.៨ ម៉ែត្រ។ កសិករគួរតែដាក់ជីកំប៉ុស្ត ឬជីធម្មជាតិនៅបាតរណ្ដៅ រួចចាក់ដីលាយជាមួយជីដាក់ចូលវិញ។ ទន្ទឹមនឹងនេះ ត្រូវធានាថាទីតាំងនោះមានប្រព័ន្ធបង្ហូរទឹកល្អ ជៀសវាងការលិចទឹកនៅរដូវវស្សា។ រីឯការថែ និងការដាំវិញ ត្រូវយកដូងដែលត្រៀមដាក់ដាំចូលក្នុងរណ្ដៅ រួចលប់ដីកប់ឲ្យជិត ហើយស្រោចទឹកជាប្រចាំ។ កសិករគួរតែធ្វើរបង ដើម្បីការពារកុំឲ្យសត្វចិញ្ចឹមស៊ី ឬជាន់ពីលើដូងទាំងនោះ។ គួរស្រោចទឹកឲ្យបាន ២ ដងក្នុងមួយថ្ងៃ ពេលព្រឹក និងពេលល្ងាច ក្នុងរយៈពេល ២ ឆ្នាំដំបូង ហើយត្រូវដាក់ជីធម្មជាតិ ឬជីកំប៉ុស្តរៀងរាល់ ៤ ខែម្តង។ យោងតាមរបាយការណ៍កសិកម្ម និងការសង្កេតទូទៅនៅខេត្តកំពត និងខេត្តកែប គឺជាខេត្តដែលមានប្រជាជនដាំដើមដូងច្រើនជាងគេ។ ដីនៅតំបន់ទាំងនេះមានជីជាតិ និងអាកាសធាតុមានសំណើមខ្ពស់ ដែលជាលក្ខខណ្ឌដ៏ល្អសម្រាប់ដើមដូង។ ដូងដែលដាំនៅទីនោះដូចជា ដូងក្រអូប ដែលមានរសជាតិផ្អែមឆ្ងាញ់ និងមានក្លិនពិសេសជាងដូងនៅតាមបណ្ដាខេត្តដទៃទៀត។ ប្រជាជននៅតំបន់នេះ មានបទពិសោធន៍យូរលង់ណាស់មកហើយក្នុងការដាំដុះដើមដូង។ ពួកគេបានបន្សល់ទុកនូវចំណេះដឹង និងវិធីសាស្ត្រថែទាំពីមួយជំនាន់ទៅមួយជំនាន់ ដែលធ្វើឲ្យការដាំដុះទទួលបានទិន្នផលខ្ពស់។ ដោយសារខេត្តកំពត និងខេត្តកែបជាតំបន់ទេសចរណ៍ ជាពិសេសផ្លែដូងក៏មានតម្រូវការទីផ្សារខ្ពស់ផងដែរ។ ប្រជាជនអាចលក់ដូងរបស់ពួកគេបានដោយផ្ទាល់ទៅកាន់ភ្ញៀវទេសចរ ភោជនីយដ្ឋាន ឬហាងកាហ្វេនានា ដែលធ្វើឲ្យពួកគេទទួលបានចំណូលខ្ពស់។ ក្រៅពីខេត្តកំពត និងកែប ខេត្តជាប់មាត់សមុទ្រផ្សេងទៀតដូចជា ខេត្តព្រះសីហនុ ក៏មានការដាំដុះដើមដូងយ៉ាងច្រើនផងដែរ។ ខេត្តទាំងពីរនេះ នៅតែជាខេត្តដែលគេទទួលស្គាល់ថាមានដូងច្រើន និងមានរសជាតិឆ្ងាញ់ជាងគេ។ ចំពោះការនាំចេញ និងការលក់ដូរ ផលិតផលដូងមានលក្ខណៈពិសេសត្រង់ថា ភាគច្រើនត្រូវបានលក់ដូរនៅទីផ្សារក្នុងស្រុក។ ខណៈដែលមានតែមួយចំនួនតូចប៉ុណ្ណោះត្រូវបាននាំចេញទៅក្រៅប្រទេស។ តម្រូវការដូងនៅក្នុងប្រទេសមានកម្រិតខ្ពស់ ហើយផ្លែដូងត្រូវបានប្រើប្រាស់ និងលក់ដូរក្រោមរូបភាពផ្សេងៗគ្នា។ នៅតាមខេត្តជាប់មាត់សមុទ្រដូចជា កំពត កែប និងព្រះសីហនុ ផ្លែដូងក្រអូបត្រូវបានលក់ដូរយ៉ាងច្រើនសម្រាប់បម្រើភ្ញៀវទេសចរ។ ភាគច្រើនភ្ញៀវទេសចរចូលចិត្តទទួលទានទឹកដូងស្រស់ៗពីចម្ការផ្ទាល់តែម្តង។ តាមភោជនីយដ្ឋានជាច្រើនបានប្រើប្រាស់ដូងសម្រាប់ចម្អិនអាហារដូចជា ការធ្វើអាម៉ុក សម្លរខ្ទិះដូង ឬបង្អែមខ្មែរជាដើម។ នៅតាមទីផ្សារតូចធំទូទាំងប្រទេស ផ្លែដូងត្រូវបានលក់ដូរជាប្រចាំសម្រាប់ប្រជាជនទូទៅយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចជា ការទទួលទាន ធ្វើម្ហូប ឬធ្វើជាថ្នាំបុរាណ។ ការនាំចេញផ្លែដូងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅមានកម្រិតនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ការនាំចេញនៅមានកម្រិតនៅឡើយ ដោយទិន្នផលដូងនៅកម្ពុជាមិនទាន់មានលក្ខណៈស្តង់ដារ និងបរិមាណគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារអន្តរជាតិ។ កម្ពុជាខ្វះខាតនូវរោងចក្រកែច្នៃដូងដែលមានលក្ខណៈទំនើប ដើម្បីផលិតផលិតផលដូងដែលមានតម្លៃខ្ពស់ដូចជា ប្រេងដូង ទឹកដូងកំប៉ុង ឬកម្ទេចដូងសម្រាប់នាំចេញ។ មួយវិញទៀតកម្ពុជានៅខ្វះទីផ្សារ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយផ្ទាល់សម្រាប់នាំចេញកសិផលទៅកាន់បណ្តាប្រទេសដទៃ ទោះជាយ៉ាងនេះក្តី កសិករ និងក្រុមហ៊ុនកសិកម្មមួយចំនួននៅកម្ពុជាបានចាប់ផ្តើមនាំចេញផ្លែដូងទៅកាន់ទីផ្សារប្រទេសជិតខាង។ សម្រាប់រដូវដែលប្រជាជនចាប់ផ្ដើមដាំដើមដូងវិញ ប្រជាជនកម្ពុជាភាគច្រើនចាប់ផ្ដើមដាំដើមដូងនៅដើមរដូវវស្សា ដែលជាធម្មតាចាប់ពីខែ ឧសភា ដល់ ខែកក្កដា។ ការជ្រើសរើសពេលវេលានេះ គឺផ្អែកលើអត្ថប្រយោជន៍សំខាន់ៗជាច្រើនដែលអំណោយផលដល់ការលូតលាស់របស់កូនដូង។ ការទទួលបានទឹកភ្លៀងគ្រប់គ្រាន់នេះគឺជាហេតុផលចម្បងបំផុតនៃការចាប់ផ្ដើមដាំដើមដូង។ នៅដើមរដូវវស្សា ដីមានសំណើមគ្រប់គ្រាន់ ហើយទឹកភ្លៀងអាចជួយស្រោចស្រពកូនដូងបានដោយឯកឯង។ ការធ្វើបែបនេះជួយសន្សំសំចៃពេលវេលា កម្លាំង និងថវិកាសម្រាប់ការស្រោចទឹកជាប្រចាំ។ ទឹកភ្លៀងជួយឲ្យដីមានសំណើម និងបង្កើនជីជាតិ ដែលជាលក្ខខណ្ឌដ៏ល្អសម្រាប់ឫសរបស់កូនដូងក្នុងការលូតលាស់ និងស្រូបយកសារធាតុចិញ្ចឹមបានល្អ។ លើសពីនេះ អាកាសធាតុត្រជាក់នៅរដូវវស្សាក៏ជួយកូនដូងឲ្យលូតលាស់បានលឿនផងដែរ។ មួយវិញទៀត ការដាំនៅដើមរដូវវស្សាជួយឲ្យដើមដូងមានពេលគ្រប់គ្រាន់ក្នុងការលូតលាស់រហូតដល់ចប់រដូវវស្សា។ នៅពេលដល់រដូវប្រាំង កូនដូងមានឫសរឹងមាំហើយអាចទប់ទល់នឹងអាកាសធាតុក្ដៅស្ងួតបាន។ ទោះជាយ៉ាងណា ការដាំដើមដូងអាចធ្វើទៅបានគ្រប់រដូវកាល ប៉ុន្តែការដាំនៅរដូវប្រាំងទាមទារការស្រោចទឹកជាប្រចាំ និងការថែទាំយ៉ាងយកចិត្តទុកដាក់។ ដូច្នេះហើយ ទើបកសិករភាគច្រើនសម្រេចចិត្តដាំដូងនៅដើមរដូវវស្សាដើម្បីទទួលបានផលល្អ និងកាត់បន្ថយការចំណាយ។